ការបង្កើតបណ្ណាល័យនៅតាមសាលារៀន ការអនុញ្ញាតឱ្យសិស្សចូលប្រើប្រាស់សៀវភៅ និងយុទ្ធនាការផ្សព្វផ្សាយការអាន គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វប្បធម៌នៃការអាននៅក្នុងសង្គម។ បណ្ណាល័យសាលារៀនដើរតួនាទីជាបេះដូងនៃការសិក្សា ជាកន្លែងដែលសិស្សអាចស្វែងរកចំណេះដឹងថ្មីៗ និងពង្រីកការយល់ដឹងរបស់ពួកគេ។ វាគឺជាមជ្ឈមណ្ឌលធនធានដ៏សំខាន់សម្រាប់គាំទ្រដល់កម្មវិធីសិក្សា និងការស្រាវជ្រាវរបស់សិស្ស។ បណ្ណាល័យគួរតែមានសៀវភៅ កាសែត ទស្សនាវដ្តី និងឯកសារផ្សេងៗជាច្រើនប្រភេទ ដែលគ្របដណ្តប់លើមុខវិជ្ជាជាច្រើនដូចជា វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ សិល្បៈ និងបច្ចេកវិទ្យា។ ការមានសម្ភារៈសិក្សាចម្រុះបែបនេះ អាចជួយបំពេញតម្រូវការ និងចំណាប់អារម្មណ៍របស់សិស្សគ្រប់រូប។ បណ្ណាល័យត្រូវតែរៀបចំឱ្យមានបរិយាកាសស្ងប់ស្ងាត់ មានផាសុកភាព និងងាយស្រួលដល់ការអាន និងស្រាវជ្រាវ។ បើសិនជាបណ្ណាល័យ មានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់និងមានសណ្តាប់ធ្នាប់នោះសិស្សប្រាកដជាចំណាយពេលវេលាអង្គុយអាន សិក្សាបន្ថែមកាន់តែច្រើនទ្បើង។ ក្រៅពីជាកន្លែងអាន បណ្ណាល័យអាចរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ក្លឹបអាន ការប្រកួតប្រជែងអាន ឬសិក្ខាសាលា ដែលជំរុញឱ្យសិស្សចូលរួមសកម្មភាពអានកាន់តែច្រើន។ បណ្ណាល័យក៏អាចជាកន្លែងសម្រាប់រៀបចំការពិភាក្សាជាក្រុម និងគម្រោងរួមគ្នា។ វាជាប្រភពទីកន្លែងដែលបានចែករំលែកនិងពង្រីកនូវចំណេះដឹងថ្មីៗជាច្រើនរៀងរាល់ថ្ងៃ។ ការធានាថា សិស្សគ្រប់រូបអាចចូលប្រើប្រាស់សៀវភៅបានដោយងាយស្រួល គឺជាគន្លឹះដ៏សំខាន់ក្នុងការលើកទឹកចិត្តឱ្យពួកគេអាន។ បណ្ណាល័យគួរតែមានម៉ោងដែលអនុញ្ញាតឱ្យសិស្សអាចចូលបានគ្រប់ពេលមិនថា មុនម៉ោងចូលរៀន ពេលសម្រាក ឬក្រោយម៉ោងរៀនទ្បើយ។ ការអនុញ្ញាតឱ្យសិស្សខ្ចីសៀវភៅយកទៅអាននៅផ្ទះ ក៏ជាការលើកទឹកចិត្តដ៏ល្អផងដែរ។ បណ្ណាល័យត្រូវមានសៀវភៅដែលមានកម្រិតលំបាកងាយស្រួលខុសៗគ្នា ទៅតាមកម្រិតអាយុ និងសមត្ថភាពរបស់សិស្ស។ បណ្ណាល័យក៍ត្រូវមានសៀវភៅរូបភាពសម្រាប់កុមារតូចៗ ប្រលោមលោកសម្រាប់ក្មេងជំទង់ និងឯកសារស្រាវជ្រាវសម្រាប់សិស្សអោយបានគ្រប់គ្រាន់ ។ ការបែងចែកកម្រិតសៀវភៅជួយឱ្យសិស្សរកឃើញអ្វីដែលស័ក្តិសមនឹងពួកគេ។ បណ្ណាល័យក៏ជាកន្លែងដែលជួយឲ្យសិស្សអាចរកសៀវភៅដែលត្រូវនឹងតម្រូវការសិក្សារបស់ពួកគេផងដែរ។ បណ្ណារក្សមានតួនាទីសំខាន់ក្នុងការណែនាំ និងជួយសិស្សក្នុងការជ្រើសរើសសៀវភៅដែលស័ក្តិសមនឹងចំណង់ចំណូលចិត្ត និងតម្រូវការសិក្សារបស់ពួកគេ។ ការរៀបចំព្រឹត្តិការណ៍ និងយុទ្ធនាការជាប្រចាំ អាចជួយជំរុញទឹកចិត្តសិស្សឱ្យអាន និងបង្កើតជាទម្លាប់នៃការអាន។ ដើម្បីបង្កើតបរិយាកាសអំណានដ៏រស់រវើក និងទាក់ទាញសម្រាប់សិស្ស ដោយផ្តល់ឱកាសឱ្យពួកគេបានអាន ចែករំលែក និងបំផុសគំនិតតាមរយៈសកម្មភាពចម្រុះ វាជួយពង្រឹងទម្លាប់អាន និង បង្កើនចំណេះដឹង របស់សិស្សឱ្យកាន់តែទូលំទូលាយ។ បង្កើតការប្រកួតប្រជែងអានសៀវភៅ ដែលមានរង្វាន់លើកទឹកចិត្តសម្រាប់សិស្សដែលអានបានច្រើន ឬអាចសង្ខេបសៀវភៅបានល្អ។ គ្រូបង្រៀន និងមាតាបិតាគួរតែបង្ហាញគំរូដោយការអានសៀវភៅជាប្រចាំ និងចែករំលែកបទពិសោធន៍នៃការអានរបស់ពួកគេជាមួយសិស្ស។ ផ្សព្វផ្សាយការអានតាមរយៈបណ្តាញសង្គម តាមសាលា ឬកម្មវិធីទូរស័ព្ទ ដែលផ្តល់នូវព័ត៌មានអំពីសៀវភៅថ្មីៗ ឬការណែនាំសៀវភៅល្អៗ។ សរុបមក ការមានបណ្ណាល័យសាលា ការអនុញ្ញាតឱ្យសិស្សចូលប្រើប្រាស់សៀវភៅបានងាយស្រួល និងយុទ្ធនាការផ្សព្វផ្សាយការអាន គឺជាកត្តាដ៏សំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ និងលើកកម្ពស់វប្បធម៌នៃការអាន។ នៅពេលដែលសិស្សមានឱកាសចូលទៅកាន់ប្រភពចំណេះដឹង ត្រូវបានលើកទឹកចិត្តឱ្យអាន ពួកគេនឹងអភិវឌ្ឍសមត្ថភាពក្នុងការគិត ការវិភាគ និងការស្រាវជ្រាវ ដែលជាជំនាញចាំបាច់សម្រាប់ភាពជោគជ័យក្នុងជីវិត និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។